ហើយម្ហូបបន្តបន្ទាប់គឺ “ឆាតៅហ៊ូ” ដែលភាគច្រើនឆាជាមួយសណ្ដែកបណ្ដុះ និងគ្រឿងផ្សំផ្សេងៗ ដែលផ្តល់រសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍សម្រាប់សុខភាព។ ឆាតៅហ៊ូ គឺជាមុខម្ហូបបួសដ៏ពេញនិយមមួយនៅក្នុងម្ហូបខ្មែរ ក៏ដូចជានៅបណ្ដាប្រទេសអាស៊ីជាច្រើន។ វាជាម្ហូបដែលងាយស្រួលធ្វើ មានរសជាតិឆ្ងាញ់ ឆាប់រហ័ស និងសម្បូរទៅដោយសារធាតុចិញ្ចឹម ជាពិសេសសម្រាប់អ្នកដែលមិនទទួលទានសាច់។